ក្នុងវប្បធម៌ខ្មែរ ជាពិសេសនៅក្នុងគ្រួសារបែបប្រពៃណី តួនាទីរបស់ប្អូនស្រី ឬប្អូនប្រុសពៅ ក្នុងការរៀបចំអាហារជូនភ្ញៀវ គឺមានសារៈសំខាន់។ ទោះបីជាពួកគេមិនមែនជាអ្នកទទួលខុសត្រូវធំក៏ដោយ ក៏ពួកគេត្រូវបានឪពុកម្តាយបង្រៀនឲ្យចេះទទួលភ្ញៀវដែរ។ តួនាទីទាំងនេះបង្ហាញពីការបណ្ដុះបណ្ដាល ការរៀនសូត្រ និងការចូលរួមចំណែកក្នុងកិច្ចការគ្រួសារតាំងពីក្មេង។ ប្អូនពៅច្រើនតែសង្កេតមើល និងរៀនសូត្រពីបងៗ ឬឪពុកម្ដាយពីរបៀបរៀបចំម្ហូបអាហារ របៀបរៀបចំតុ និងរបៀបទទួលភ្ញៀវ។ នេះជាការបណ្ដុះបណ្ដាលជំនាញផ្ទះបាយ និងកិច្ចការផ្ទះតាំងពីក្មេង។ ពួកគេអាចចាប់ផ្ដើមជួយធ្វើកិច្ចការស្រាលៗតាំងពីតូចទៅ ដើម្បីជួយសម្រាលកិច្ចការឪពុកម្ដាយពេលមានភ្ញៀវមកលេងផ្ទះ។ កូនពៅអាចជួយរើស និងលាងសម្អាតបន្លែ ផ្លែឈើ ពេលដែល បងៗ ឬម្ដាយកំពុងចម្អិនម្ហូបអាហារ។ ពួកគេក៏អាចជួយបុកគ្រឿងផ្សំ សាមញ្ញៗដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួន ឬ អ្នកនៅជិតខ្លួន។ ភាគច្រើនឪពុកម្ដាយប្រើកូនពៅ ឲ្យជួយរៀបចំចាន ស្លាបព្រា ពែង កែវ និងសម្ភារៈផ្សេងៗទៀតដាក់ទៅលើតុអាហារ។ មួយវិញទៀតក៏ឲ្យពួកគេជួយជូតតុ កៅអី ឬ កម្រាលផ្សេងៗមុន និងក្រោយពេលញ៉ាំ។ ប្អូនពៅច្រើនតែជាអ្នកទទួលបន្ទុកចាក់ទឹកជូនភ្ញៀវ ដួសបាយ ឬសម្លរជូនភ្ញៀវ ជាពិសេសបើភ្ញៀវជាអ្នកចាស់ទុំ ឬ ជាបុគ្គលសំខាន់។ ប្រសិនបើត្រូវការរបស់របរអ្វីមួយដែលយើងភ្លេចដាក់លើតុ ដូចជាអំបិល ស្ករ ម្រេច ទឹកត្រី ឬកន្សែង គឺប្អូនពៅជាអ្នកដែលត្រូវរត់ទៅយកអោយ។ បន្ទាប់ពីទទួលទានអាហាររួចរាល់ ប្អូនពៅក៏ត្រូវជួយរៀបចំ និង បម្រើបង្អែមផ្លែឈើជូនភ្ញៀវផងដែរ។ តាមរយៈការជួយរៀបចំ និងបម្រើភ្ញៀវ ប្អូនពៅបានរៀនអំពីរបៀបគោរពចាស់ទុំ ការចេះគួរសម និងការបង្ហាញកាយវិការល្អៗនៅចំពោះមុខភ្ញៀវ។ ពួកគេបានរៀនពីសារៈសំខាន់នៃការទទួលខុសត្រូវលើកិច្ចការដែលបានដាក់ឲ្យធ្វើ ទោះបីជាតូចតាចក៏ដោយ។ ការចូលរួមចំណែកក្នុងក្រុមគ្រួសារដើម្បីទទួលភ្ញៀវ បង្រៀនពួកគេអំពីការធ្វើការជាក្រុម និងមានភាពសាមគ្គីគ្នា។ ទោះបីជាប្អូនពៅមិនបានចូលរួមចម្អិនម្ហូបដោយផ្ទាល់ ឬសម្រេចចិត្តលើមុខម្ហូបក៏ដោយ តួនាទីរបស់ពួកគេក្នុងការរៀបចំអាហារជូនភ្ញៀវវាជារឿងល្អណាស់ទៅហើយ។ វាជាការបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាសមាជិកគ្រួសារដែលមានការទទួលខុសត្រូវ យល់ដឹងពីទំនៀមទម្លាប់ និងចេះចែករំលែកការងារផ្ទះ។ ម្យ៉ាងវិញទៀត វាបង្ហាញពីការរួបរួម និងភាពកក់ក្ដៅក្នុងគ្រួសារក្នុងការស្វាគមន៍ និងរៀបចំជូនភ្ញៀវ។